គ្រឿងអលង្ការ គឺជាវត្ថុសម្រាប់លម្អខ្លួនដែលត្រូវបានផលិតឡើងពីវត្ថុធាតុដ៏មានតម្លៃ ឬស្រស់ស្អាត ដូចជា មាស ប្រាក់ ផ្លាទីន ត្បូង រូបគំនូរ អង្កាំ គុជ។ គ្រឿងអលង្ការអាចពាក់បានទាំងបុរស ទាំងស្ត្រី និងកុមារ ដើម្បីបង្កើនសោភ័ណភាព និងបង្ហាញពីឋានៈ សាសនា ជំនឿ។ គ្រឿងការពារកុមារ គឺជាវត្ថុ ឬគ្រឿងអលង្ការដែលត្រូវបានគេជឿថាមានអំណាចក្នុងការការពារកុមារតូចៗពីគ្រោះកាចចង្រៃ។ ជំនឿនេះមានឫសគល់ជ្រៅជ្រះនៅក្នុងប្រពៃណី អបិយជំនឿ និងការបារម្ភរបស់ឪពុកម្តាយចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់កូនៗ។ ការពាក់គ្រឿងអលង្ការមិនត្រឹមតែជាការតុបតែងលម្អប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅ ជាពិសេសនៅពេលនិយាយអំពីកុមារ។ ខ្សែកប្រាក់ ឬខ្សែកមាស ជួយបង្កើនសោភ័ណភាព និងភាពស្រស់ស្អាតរបស់កុមារ។ ខ្សែកទាំងនេះមានរចនាបថសាមញ្ញៗ គួរឱ្យស្រឡាញ់ ឬមានរូបសត្វតូចៗ ផ្កា ឬនិមិត្តសញ្ញាផ្សេងៗ ដែលស័ក្តិសមនឹងកុមារ។ វាធ្វើឱ្យកុមារមើលទៅកាន់តែទាក់ទាញ និងស្រស់ស្រាយ។ ក្រៅពីជាគ្រឿងលម្អ ខ្សែកប្រាក់ ឬខ្សែកមាស ត្រូវបានគេជឿថាមានអត្ថន័យការពារកុមារគ្រោះញថ្នាក់ ឬអំពើអាក្រក់នានា។ តាមជំនឿពីបុរាណ ការពាក់ខ្សែកដែលធ្វើពីលោហៈធាតុមានតម្លៃ ដូចជាប្រាក់ ឬមាស អាចជួយបណ្តេញបិសាច ឬវិញ្ញាណអាក្រក់ដែលចង់យាយីកុមារតូចៗ។ គេជឿថាខ្សែកទាំងនេះអាចជួយការពារកុមារពីគ្រោះថ្នាក់ដែលមើលមិនឃើញ ឬសំណាងអាក្រក់ផ្សេងៗ។ ខ្សែកទាំងនេះក៏ត្រូវបានគេជឿថាអាចនាំមកនូវសិរីមង្គល សុខភាពល្អ និងលាភសំណាងដល់កុមារផងដែរ។ ពេលខ្លះ ខ្សែកទាំងនេះអាចមានបន្តោងតូចៗជារូបអ្នកតា ឬរូបនិមិត្តសញ្ញាផ្សេងទៀតដែលគេជឿថាជាវត្ថុស័ក្តិសិទ្ធិ។ ខ្សែកទាំងនេះអាចជាមរតកតពីជីដូនជីតា ដែលត្រូវបានប្រគល់បន្តឱ្យក្មេងជំនាន់ក្រោយ ដើម្បីរក្សានូវចំណងគ្រួសារ និងជាគ្រឿងរំលឹកពីដូនតា។ ការពាក់ខ្សែកប្រាក់ ឬមាសសម្រាប់កុមារ គឺបង្ហាញពីក្ដីស្រឡាញ់ ការយកចិត្តទុកដាក់។ ការពាក់ខ្សែកក៏ជាជំនឿពីអាណាព្យាបាល ដែលចង់ឱ្យកូនៗរបស់ពួកគេមានសុវត្ថិភាព សុខភាពល្អ និងមានសិរីសួស្តីគ្រប់ពេលវេលា។ បន្តោងរូបលោកតា គឺជាគ្រឿងអលង្ការមួយប្រភេទដែលត្រូវបានគេពាក់ជាពិសេសសម្រាប់កុមារនិងមនុស្សពេញវ័យ។ វាមានអត្ថន័យសំខាន់ពីរយ៉ាង គឺ ជាគ្រឿងលម្អ និង ជាគ្រឿងការពារ។ បន្តោងរូបលោកតា ជាទូទៅត្រូវបានរចនាឡើងតូចល្មម គួរឱ្យស្រឡាញ់ សម្រាប់ពាក់ជាប់នឹងខ្សែកប្រាក់ ឬមាសរបស់កុមារ។ ការពាក់នេះជួយឱ្យកុមារមើលទៅកាន់តែស្អាតបាត ទាក់ទាញ និងបង្ហាញពីការយកចិត្តទុកដាក់របស់អាណាព្យាបាល។ ការពាក់បន្តោងរូបលោកតាលើកុមារមានគោលបំណងចម្បងក្នុងការការពារកុមារពីឥទ្ធិពលអាក្រក់ និងនាំមកនូវសិរីសួស្តី។ កុមារតូចៗមានបារមីខ្សោយ ងាយរងគ្រោះដោយការយាយីពីសំណាក់វិញ្ញាណអាក្រក់ ឬបិសាចផ្សេងៗ។ ការពាក់បន្តោងរូបលោកតា គឺដើម្បីឱ្យលោកតាជួយថែរក្សា ការពារកុមារឱ្យជៀសផុតពីការយាយីទាំងនោះ។ បន្តោងនេះក៏ត្រូវបានគេជឿថាអាចជួយការពារកុមារពីគ្រោះថ្នាក់ដែលមើលមិនឃើញ ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះដួល ឬរបួសផ្សេងៗ។ សម្រាប់កុមារដែលឧស្សាហ៍យំពេលយប់ ឬភ័យខ្លាច គេក៏ជឿថាបន្តោងរូបលោកតាអាចជួយឱ្យពួកគេមានអារម្មណ៍សុវត្ថិភាព និងគេងលក់ស្រួលផងដែរ។ ក្រៅពីការពារ គេក៏ជឿថាបន្តោងរូបលោកតាជួយនាំមកនូវសេចក្ដីសុខ សុខភាពល្អបរិបូរណ៍ ភាពចម្រើនលូតលាស់ លាភសំណាងដល់កុមារ និងជាការប្រសិទ្ធពរជ័យពីដូនតា ឬវត្ថុស័ក្តិសិទ្ធិឱ្យកុមារមានអនាគតល្អ។ វាក៏ជាការប្រសិទ្ធពរជ័យពីដូនតា ឬវត្ថុស័ក្តិសិទ្ធិឱ្យកុមារមានអនាគតល្អដែរ។ ការពាក់បន្តោងរូបលោកតា ក៏អាចជាការបង្ហាញពីការគោរពប្រតិបត្តិចំពោះជំនឿរបស់ដូនតា និងជាការរំឭកដល់អ្នកតាដែលជាអ្នកថែរក្សាភូមិស្រុក។ បន្តោងរូបលោកតាសម្រាប់កុមារវាគឺជាវត្ថុដែលផ្ទុកនូវក្តីស្រឡាញ់ ក្តីបារម្ភ និងជំនឿដ៏ជ្រាលជ្រៅរបស់អាណាព្យាបាល។ វត្ថុទាំងនេះជួយអោយពួកគេមានសុវត្ថិភាព និងលូតលាស់ដោយសេចក្តីសុខគ្រប់ពេលវេលា។ បន្តោងរូបសត្វ ដូចជា រូបនាគ ឬ រូបគ្រុឌ ដែលពាក់សម្រាប់កុមារគឺជាគ្រឿងការពារ កុមារពីគ្រោះកាចចង្រៃ និងនាំមកនូវសិរីសួស្តី។ បន្តោងរូបនាគ ឬគ្រុឌ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ជួនកាលធ្វើពីមាស ឬប្រាក់ ហើយមានទំហំសមរម្យសម្រាប់ពាក់ជាប់នឹងខ្សែករបស់កុមារ។ ការពាក់បន្តោងទាំងនេះជួយបង្កើនសោភ័ណភាព និងធ្វើឱ្យកុមារមើលទៅកាន់តែទាក់ទាញ។ បន្តោងរូបសត្វទាំងនេះ គឺស្ថិតនៅលើជំនឿថាវាអាចការពារកុមារពីឥទ្ធិពលអាក្រក់ និងនាំមកនូវសេចក្តីសុខ។ នាគ ត្រូវបានគេចាត់ទុកជាសត្វមានឫទ្ធិអំណាចខ្លាំងក្លា និងជាអ្នកថែរក្សាទឹកដី។ ក្នុងជំនឿព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា នាគជានិមិត្តរូបនៃកម្លាំង ការការពារ ភាពរុងរឿង និងទឹក។ ការពាក់បន្តោងរូបនាគអាចជួយការពារកុមារពីខ្មោចព្រាយបិសាច វិញ្ញាណអាក្រក់ និងកម្លាំងអវិជ្ជមានផ្សេងៗដែលចង់យាយីកុមារតូចៗ។ បណ្ដោងរូបនាគត្រូវបានគេជឿថាអាចនាំមកនូវសិរីសួស្តី និងជួយឱ្យកុមារមានភាពចម្រើនលូតលាស់ល្អ។ សម្រាប់កុមារដែលរស់នៅជិតតំបន់ទឹក ឬឧស្សាហ៍ទៅក្បែរទឹក គេក៏ជឿថាបន្តោងរូបនាគអាចជួយការពារពីគ្រោះថ្នាក់ដែលទាក់ទងនឹងទឹកផងដែរ។ គ្រុឌ គឺជាសត្វបក្សីដ៏ធំសម្បើម និងមានឫទ្ធានុភាពខ្លាំងក្លាបំផុតក្នុងទេវកថាខ្មែរ។ គ្រុឌតំណាងឱ្យកម្លាំង ភាពក្លាហាន ការលះបង់ និងជ័យជំនះលើអំពើអាក្រក់។ ការពាក់បន្តោងរូបគ្រុឌអាចជួយបណ្ដេញភាពភ័យខ្លាចរបស់កុមារ និងនាំមកនូវភាពក្លាហាន ភាពជឿជាក់លើខ្លួនឯង។ គ្រុឌជាសត្វដែលហោះហើរលើមេឃ ដូច្នេះគេជឿថាវាអាចការពារកុមារពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងពីលើអាកាស ឬគ្រោះថ្នាក់ធំៗ។ វាជានិមិត្តរូបនៃជ័យជំនះ គ្រុឌត្រូវបានគេជឿថាជួយកុមារឱ្យជម្នះរាល់ឧបសគ្គ ឬបញ្ហាដែលកើតឡើងក្នុងជីវិត។ បន្តោងរូបសត្វដូចជារូបនាគ ឬរូបគ្រុឌសម្រាប់កុមារ គឺបង្ហាញពីសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងជំនឿដ៏មុតមាំរបស់ឪពុកម្តាយ ឬអាណាព្យាបាល។ បន្តោងយ័ន្ត គឺជាគ្រឿងការពារដ៏មានឥទ្ធិពលមួយប្រភេទដោយមានអត្ថន័យសំខាន់ក្នុងការ ការពារ កុមារពីគ្រោះកាចចង្រៃ និងនាំមកនូវសិរីសួស្តី។ បន្តោងយ័ន្តជាវត្ថុដែលផ្ទុកនូវ មន្តអាគម និងអំណាចស័ក្តិសិទ្ធិ។ យ័ន្ត គឺជាប្រភេទមន្តអាគមខ្មែរបុរាណ ដែលត្រូវបានសរសេរ ឬគូរជាទម្រង់រូបភាព លេខ អក្សរ ឬនិមិត្តសញ្ញាផ្សេងៗនៅលើក្រដាស ក្រណាត់ ស្បែកសត្វ លោហៈធាតុ។ យ័ន្តនីមួយៗមានអត្ថន័យ និងគោលបំណងខុសៗគ្នា ដូចជាការពារ នាំសំណាង ធ្វើឱ្យមានមន្តស្នេហ៍ ឬបណ្តេញអំពើអាក្រក់។ បន្តោងយ័ន្ត គឺសំដៅទៅលើយ័ន្តដែលត្រូវបានធ្វើឡើងក្នុងទម្រង់តូចល្មម សម្រាប់ពាក់ជាបន្តោងជាមួយខ្សែករបស់កុមារ។ យ័ន្តទាំងនេះត្រូវបានប្រសិទ្ធី សូត្រមន្តបញ្ចុះបារមី ដោយព្រះសង្ឃ ឬគ្រូអាចារ្យដែលមានចំណេះដឹងជ្រៅជ្រះខាងមន្តអាគម។ គេជឿថា កុមារតូចៗមានបារមីខ្សោយ ងាយនឹងត្រូវបិសាច ឬវិញ្ញាណមិនល្អយាយី។ បន្តោងយ័ន្តនឹងដើរតួជាខែលការពារ ទប់ស្កាត់ និងបណ្ដេញកម្លាំងអាក្រក់ទាំងនោះឱ្យនៅឆ្ងាយពីកុមារ។ យ័ន្តត្រូវបានគេជឿថាមានអំណាចក្នុងការជួយកុមារឱ្យជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះដួល ឬរបួសជាយថាហេតុ។ ការពាក់យ័ន្តអាចជួយឱ្យកុមារមិនងាយឈឺ ឬឆាប់ជាសះស្បើយពីជំងឺ។ វាជួយពង្រឹងនូវកម្លាំងបារមី និងភាពស៊ាំរបស់កុមារតាមបែបជំនឿ។ កុមារដែលឧស្សាហ៍យំពេលយប់ ភ័យខ្លាច ឬគេងមិនលក់ គេជឿថាបន្តោងយ័ន្តអាចជួយឱ្យពួកគេមានអារម្មណ៍សុវត្ថិភាព ស្ងប់ចិត្ត និងគេងលក់ស្រួល។ ក្រៅពីការការពារ យ័ន្តមួយចំនួនក៏មានគោលបំណងនាំមកនូវសិរីមង្គល លាភសំណាង ការរីកចម្រើន និងភាពចេះដឹងដល់កុមារផងដែរ។ បន្តោងយ័ន្ត គឺជាផ្នែកមួយនៃជំនឿអរូបីដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលបង្ហាញពីក្ដីស្រឡាញ់ ក្ដីបារម្ភ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់អាណាព្យាបាល។ អង្កាំយ័ន្ត និង ខ្សែអំបោះកថា គឺជាគ្រឿងការពារដ៏សំខាន់សម្រាប់កុមារ ដែលត្រូវបានគេជឿថាអាចផ្តល់នូវការការពារ និងសិរីសួស្តី។ វត្ថុទាំងពីរនេះត្រូវបានប្រើប្រាស់តាំងពីបុរាណកាលមក ហើយនៅតែមានប្រជាប្រិយភាពរហូតដល់សព្វថ្ងៃ។ អង្កាំយ័ន្ត គឺជាគ្រាប់អង្កាំតូចៗដែលត្រូវបានប្រសិទ្ធី (សូត្រមន្តបញ្ចុះបារមី) ដោយព្រះសង្ឃ ឬគ្រូអាចារ្យ។ ជួនកាល អង្កាំទាំងនេះអាចមានឆ្លាក់ជាអក្សរយ័ន្ត ឬនិមិត្តសញ្ញាពិសិដ្ឋតូចៗនៅលើផ្ទៃរបស់វា។ អង្កាំទាំងនេះអាចធ្វើពីឈើគង់ ឬឈើមានបារមី គ្រាប់ត្បូង ឬថ្មធម្មជាតិ និងលោហៈធាតុ។ ឈើខ្លះត្រូវបានគេជឿថាមានអាយុច្រើនឆ្នាំ ឬដុះនៅកន្លែងស័ក្តិសិទ្ធិ ហើយមានបារមីធម្មជាតិ។ ត្បូងមួយចំនួនត្រូវបានគេជឿថាមានថាមពលការពារ ឬព្យាបាល។ អង្កាំតូចៗដែលធ្វើពីប្រាក់ ឬលោហៈផ្សេងទៀតដែលត្រូវបានប្រសិទ្ធី។ គេជឿថាអង្កាំយ័ន្តមានថាមពលក្នុងការទប់ស្កាត់ និងបណ្តេញវិញ្ញាណអាក្រក់ ភ្នែកអាក្រក់ ឬឥទ្ធិពលអវិជ្ជមានផ្សេងៗដែលចង់យាយីកុមារ។ ជំនឿខ្លះថាអង្កាំយ័ន្តអាចជួយការពារកុមារពីជំងឺ ឬជួយឱ្យឆាប់ជាសះស្បើយ។ គេជឿថាអាចនាំមកនូវសេចក្តីសុខសាន្ត ភាពចម្រើនលូតលាស់ និងសំណាងល្អដល់កុមារ។ សម្រាប់កុមារដែលឧស្សាហ៍យំ ឬឆាប់ភ័យខ្លាច គេជឿថាអង្កាំយ័ន្តអាចជួយឱ្យពួកគេមានអារម្មណ៍សុវត្ថិភាព និងស្ងប់ចិត្ត។ ខ្សែអំបោះកថា គឺជាខ្សែអំបោះ ជាទូទៅពណ៌ស ឬក្រហម ដែលត្រូវបានប្រសិទ្ធីដោយព្រះសង្ឃ ឬគ្រូអាចារ្យ តាមរយៈការសូត្រមន្តគាថា ឬការប្រោះព្រំទឹកមន្ត។ ខ្សែអំបោះនេះអាចត្រូវបានគេចងនៅកដៃ ឬកជើងរបស់កុមារ និងនៅជុំវិញក។ ខ្សែអំបោះនេះនឹងដើរតួជា របងការពារ ព័ទ្ធជុំវិញដើម្បីកុមារ។ ក្នុងខ្សែអំបោះ អាចការពារកុមារពីគ្រោះថ្នាក់ ឧបទ្រពចង្រៃ និងការយាយីពីសំណាក់អមនុស្ស។ គេមានជំនឿថាវាជួយឱ្យកុមារមានសុខភាពល្អ និងមានកម្លាំងរឹងមាំ។ សរុបមកវិញ អង្កាំយ័ន្ត ខ្សែអំបោះកថា និងបន្តោងរូបសត្វមានអំណាច សុទ្ធតែជាផ្នែកមួយនៃជំនឿអរូបីដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលបង្ហាញពីក្ដីស្រឡាញ់ ក្ដីបារម្ភ និងបំណងប្រាថ្នារបស់អាណាព្យាបាល។